ការនេសាទហួសកម្រិតសំដៅទៅលើសកម្មភាពចាប់ត្រី ឬធនធានជលផលច្រើនហួសពីលទ្ធភាពដែលធនធានទាំងនោះអាចបង្កើតឡើងវិញដោយធម្មជាតិ។ នេះមានន័យថា ចំនួនត្រីដែលត្រូវបានចាប់បានគឺច្រើនជាងចំនួនត្រីដែលកើតថ្មី ឬលូតលាស់ទាន់ពេលសម្រាប់បន្តពូជ។ ជាលទ្ធផល ធនធានត្រីនឹងថយចុះជាលំដាប់ រហូតអាចឈានដល់ការបាត់បង់ទាំងស្រុងនៅក្នុងតំបន់មួយចំនួន។ ការនេសាទហួសកម្រិតអាចបណ្ដាលមកពីកត្តាជាច្រើន ដូចជាការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬគ្មាននិរន្តរភាព ដូចជាសំណាញ់ល្អិត ឧបករណ៍ឆក់ ឬថ្នាំពុល និងចំនួនអ្នកនេសាទកើនឡើង។ ការនេសាទក្នុងរដូវហាមឃាត់(រដូវត្រីពង) ឬតំបន់អភិរក្ស និងការកើនឡើងតម្រូវការទីផ្សារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់សហគមន៍ដែលពឹងផ្អែកលើការនេសាទជាយូរលង់ណាស់មកហើយ។ ការនេសាទហួសកម្រិតបានបង្កផលប៉ះពាល់យ៉ាងធំធេងដល់ជីវភាពប្រពៃណីរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមដងទន្លេ បឹងបួ ឬឆ្នេរសមុទ្រ ដែលធ្លាប់ពឹងផ្អែកទាំងស្រុងលើធនធានជលផលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ នៅពេលធនធានត្រីថយចុះ អ្នកនេសាទនឹងចាប់ត្រីបានតិចតួច ដែលបណ្ដាលឱ្យប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងគំហុក។ ពីមុនពួកគេអាចចាប់ត្រីបានច្រើនដើម្បីលក់ ឬបរិភោគ ប៉ុន្តែឥឡូវនេះពួកគេត្រូវចំណាយពេលយូរ ឬធ្វើដំណើរទៅឆ្ងាយដើម្បីនេសាទ ហើយនៅតែទទួលបានលទ្ធផលមិនសមប្រកប។ ការបាត់បង់ចំណូលនេះធ្វើឱ្យគ្រួសារជួបការលំបាកក្នុងការផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ ដូចជាម្ហូបអាហារ ការអប់រំកូនៗ និងការថែទាំសុខភាព ហើយជួនកាលពួកគេបង្ខំចិត្តជំពាក់បំណុលគេដើម្បីរស់។ សម្រាប់សហគមន៍ជនបទជាច្រើន ត្រីគឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់ និងមានតំលៃថោកសម្រាប់ចិញ្ចឹមជីវិត។ នៅពេលត្រីថយចុះ សន្តិសុខស្បៀងក្នុងគ្រួសាររងផលប៉ះពាល់ធ្ងន់ធ្ងរ។ ប្រជាជនអាចនឹងខ្វះខាតអាហាររូបត្ថម្ភគ្រប់គ្រាន់ ដែលបង្កជាបញ្ហាសុខភាព ជាពិសេសចំពោះកុមារ និងស្ត្រីមានផ្ទៃពោះ។ ពួកគេត្រូវបង្ខំចិត្តរកប្រភពអាហារផ្សេងទៀតដែលអាចមានតម្លៃថ្លៃជាង ឬពិបាករក។ ការនេសាទមិនមែនត្រឹមតែជាការងារនោះទេ តែវាក៏ជាផ្នែកមួយនៃអត្តសញ្ញាណ និងចំណេះដឹងប្រពៃណីដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ជំនាញដូចជាការស្គាល់ប្រភេទត្រី ការយល់ដឹងពីវដ្តជីវិតត្រី ទីតាំងនេសាទល្អ របៀបប្រើប្រាស់ឧបករណ៍នេសាទបុរាណ និងការទស្សន៍ទាយអាកាសធាតុ សុទ្ធតែជាចំណេះដឹងដ៏មានតម្លៃ។ នៅពេលធនធានត្រីបាត់បង់ យុវជនមិនសូវចាប់អារម្មណ៍នឹងអាជីពនេសាទទៀតទេ ធ្វើឱ្យចំណេះដឹង និងជំនាញទាំងនេះបាត់បង់បន្តិចម្តងៗ។ នៅពេលដែលជីវភាពពឹងផ្អែកលើការនេសាទលែងអាចទ្រទ្រង់បាន អ្នកនេសាទជាច្រើនត្រូវបង្ខំចិត្តបោះបង់មុខរបរប្រពៃណីរបស់ពួកគេ ហើយធ្វើចំណាកស្រុកទៅរកការងារធ្វើនៅតាមទីក្រុង ឬទៅបរទេស។ នេះនាំឱ្យមានការបែកបាក់គ្រួសារ ការផ្លាស់ប្តូររបៀបរស់នៅយ៉ាងគំហុក និងការបាត់បង់ទំនាក់ទំនងសង្គមក្នុងសហគមន៍។ ពួកគេអាចប្រឈមនឹងបញ្ហាថ្មីៗជាច្រើន ដូចជាការលំបាកក្នុងការសម្របខ្លួន ការរើសអើង និងការងារដែលមិនសមស្របនឹងជំនាញ។ ការថយចុះធនធានត្រីអាចបង្កឱ្យមានការប្រកួតប្រជែង និងជម្លោះក្នុងចំណោមអ្នកនេសាទដូចគ្នា។ អ្នកនេសាទអាចប្រើវិធីសាស្រ្តខុសច្បាប់ដើម្បីចាប់ត្រីឱ្យបានច្រើន បង្កឱ្យមានការខឹងសម្បារ និងការប៉ះទង្គិចគ្នា។ ជម្លោះទាំងនេះអាចបំផ្លាញសាមគ្គីភាព និងចំណងមិត្តភាពនៅក្នុងសហគមន៍ ដែលធ្លាប់រស់នៅដោយសុខដុមរមនាពីមុនមក។ ការនេសាទហួសកម្រិតមិនត្រឹមតែប៉ះពាល់ដល់ត្រីប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាសំណាញ់ល្អិត អាចចាប់បានត្រីតូចៗ ឬកូនត្រីដែលមិនទាន់អាចបន្តពូជបាន។ ការឆក់ ឬប្រើប្រាស់ថ្នាំពុលអាចសម្លាប់សត្វទឹកផ្សេងទៀត រួមទាំងរុក្ខជាតិក្នុងទឹកផងដែរ។ នេះធ្វើឱ្យតុល្យភាពធម្មជាតិត្រូវបានរំខាន ដែលអាចបង្កឱ្យមានការបាត់បង់ជីវៈចម្រុះ និងបំផ្លាញទីជម្រកធម្មជាតិរបស់សត្វទឹក។ ដើម្បីដោះស្រាយបញ្ហានេសាទហួសកម្រិត និងផលប៉ះពាល់របស់វាលើជីវភាពប្រពៃណី ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាល សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល។ រដ្ឋាភិបាលត្រូវតែពង្រឹងការអនុវត្តច្បាប់ស្ដីពីជលផល ដោយទប់ស្កាត់ការនេសាទខុសច្បាប់ ការប្រើប្រាស់ឧបករណ៍នេសាទបំផ្លាញ និងការនេសាទក្នុងរដូវបិទនេសាទ។ ការពិន័យ និងការដាក់ទោសត្រូវតែមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសទាំងនេះ។ ការអប់រំសាធារណជន ជាពិសេសសហគមន៍នេសាទ អំពីផលប៉ះពាល់នៃការនេសាទហួសកម្រិត និងសារៈសំខាន់នៃការអភិរក្សធនធានជលផលគឺជារឿងសំខាន់។ ការយល់ដឹងកាន់តែខ្ពស់ ការចូលរួមក៏កាន់តែច្រើន។ ការផ្ដល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលនៅក្នុងតំបន់របស់ពួកគេ អាចជួយឱ្យការអនុវត្តមានប្រសិទ្ធភាពជាងមុន។ សហគមន៍អាចបង្កើតច្បាប់ផ្ទៃក្នុង បង្កើតតំបន់អភិរក្ស និងចូលរួមល្បាតទប់ស្កាត់បទល្មើស។ ជួយអ្នកនេសាទឱ្យមានជម្រើសមុខរបរផ្សេងទៀត ដូចជាការចិញ្ចឹមត្រី ចិញ្ចឹមសត្វដទៃទៀត កសិកម្ម ការទេសចរណ៍ធម្មជាតិ ឬសិប្បកម្ម អាចកាត់បន្ថយសម្ពាធលើធនធានជលផល។ ការបណ្ដុះបណ្ដាលជំនាញថ្មីៗក៏ជាកត្តាសំខាន់ផងដែរ។ ការដាំដើមឈើឡើងវិញតាមមាត់ទឹក ការសម្អាតបឹងបួ និងទន្លេ ហើយការបង្កើតតំបន់ការពារជលផល អាចជួយស្ដារឡើងវិញនូវទីជម្រកធម្មជាតិរបស់ត្រី និងជំរុញការបន្តពូជរបស់ពួកវា។ ការស្រាវជ្រាវជាបន្តបន្ទាប់អំពីស្ថានភាពធនធានជលផល និងប្រព័ន្ធអេកូឡូស៊ី គឺចាំបាច់ដើម្បីកំណត់គោលនយោបាយ និងផែនការអភិរក្សដែលមានប្រសិទ្ធភាព។ ការតាមដានជាទៀងទាត់អាចជួយឱ្យដឹងពីនិន្នាការនៃការប្រែប្រួល និងចាត់វិធានការទាន់ពេល។ ការអភិរក្សធនធានជលផលមិនមែនត្រឹមតែជាការការពារត្រីនោះទេ ប៉ុន្តែវាគឺជាការការពារជីវភាពរស់នៅ វប្បធម៌ និងអនាគតរបស់សហគមន៍ជាច្រើន។